នៅក្នុងបរិបទនៃការផ្លាស់ប្ដូរយុទ្ធសាស្ត្រទីផ្សារឌីជីថលនាពេលបច្ចុប្បន្ន ទីផ្សារ Influencer បានក្លាយជាកម្លាំងចលករមួយដ៏សំខាន់។ ដូច្នេះ តើអ្វីទៅជា Influencer Marketing? និយាយឱ្យងាយយល់ គឺជាយុទ្ធសាស្ត្រទីផ្សារមួយដែលក្រុមហ៊ុនប្រើប្រាស់បុគ្គលសាធារណៈ ឬអ្នកបង្កើតខ្លឹមសារដែលគេហៅថា Influencers ដើម្បីផ្សព្វផ្សាយសេវាកម្មរបស់ខ្លួន។ Influencers ទាំងនេះមានឥទ្ធិពលលើទស្សនិកជនរបស់ខ្លួន ដោយសារពួកគេមានអ្នកតាមដានយ៉ាងច្រើន និងមានទំនាក់ទំនងដ៏រឹងមាំជាមួយពួកគេ។ ជំនួសឱ្យការផ្សាយពាណិជ្ជកម្មដោយផ្ទាល់ ពួកគេចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន មតិយោបល់ និងការណែនាំអំពីផលិតផល។ យុទ្ធសាស្ត្រនេះមានប្រសិទ្ធភាពខ្ពស់ ព្រោះអ្នកប្រើប្រាស់ជឿជាក់លើការណែនាំពីបុគ្គលដែលខ្លួនតាមដានជាងការផ្សាយពាណិជ្ជកម្មតាមបែបប្រពៃណី។ ភាពជឿជាក់នេះកើតចេញពីខ្លឹមសារដែលពួកគេបង្កើតឡើង ដែលតែងតែមានលក្ខណៈពិតប្រាកដ និងមានលក្ខណៈផ្ទាល់ខ្លួន។ Influencers អាចមានជំនាញជាក់លាក់នៅក្នុងផ្នែកផ្សេងៗគ្នា ដូចជាម៉ូដសម្លៀកបំពាក់ ម្ហូបអាហារ បច្ចេកវិទ្យា ឬការធ្វើដំណើរ។ ពួកគេដើរតួជាស្ពានទំនាក់ទំនងដ៏រឹងមាំរវាងក្រុមហ៊ុន និងអតិថិជនគោលដៅ។ ការសហការជាមួយ Influencer គឺផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុនក្នុងការបង្កើនការយល់ដឹងអំពីម៉ាកយីហោ និងការជំរុញការលក់។ វាអនុញ្ញាតឱ្យក្រុមហ៊ុនឈានទៅដល់ទីផ្សារពិសេស ដែលពិបាកទៅដល់ដោយយុទ្ធសាស្ត្រផ្សេងៗ។ នៅកម្ពុជា ទីផ្សារ Influencer នេះកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ស្របពេលជាមួយនឹងការកើនឡើងនៃការប្រើប្រាស់បណ្តាញសង្គម។ វាបានក្លាយជាផ្នែកមួយដ៏សំខាន់នៃយុទ្ធសាស្ត្រទីផ្សារសម្រាប់ក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនអន្តរជាតិ។ ទីផ្សារ Influencer មិនមែនគ្រាន់តែជាការផ្សាយពាណិជ្ជកម្មនោះទេ តែវាជាការកសាងទំនាក់ទំនង និងភាពជឿជាក់។ វាជាយុទ្ធសាស្ត្រដ៏មានឥទ្ធិពលមួយដែលប្រើប្រាស់កម្លាំងនៃឥទ្ធិពលផ្ទាល់ខ្លួន។ ដូច្នេះហើយ ទើបវាបានក្លាយជាមុខរបរថ្មីមួយដ៏ពេញនិយម។ ការរីកចម្រើននៃមុខរបរ Influencer នៅកម្ពុជាកំពុងកើតឡើងយ៉ាងឆាប់រហ័ស ស្របពេលជាមួយនឹងការផ្លាស់ប្ដូរសេដ្ឋកិច្ចឌីជីថល។ មូលហេតុចម្បងដែលជំរុញឱ្យមានការកើនឡើងនេះ គឺ ការរីកចម្រើនដ៏គំហុកនៃបណ្តាញសង្គម។ ប្រជាជនកម្ពុជាភាគច្រើនមានស្មាតហ្វូន និងប្រើប្រាស់បណ្ដាញសង្គមជាប្រចាំ ជាពិសេស ហ្វេកប៊ុក តិកតុក និងយូធូប។ ដោយសារតែការរីកចម្រើននៃបច្ចេកវិទ្យា និងអ៊ីនធឺណិត ការផ្លាស់ប្ដូរឥរិយាបថរបស់អ្នកប្រើប្រាស់ ក៏បានកើតមានឡើងយ៉ាងគំហុកផងដែរ។ ដោយពួកគេលែងរង់ចាំការផ្សព្វផ្សាយតាមទូរទស្សន៍ ឬវិទ្យុទៀតហើយ តែបែរជាស្វែងរកព័ត៌មាន និងទិញទំនិញតាមរយៈបណ្ដាញអនឡាញវិញ។ អ្នកប្រើប្រាស់សម័យថ្មីចំណាយពេលច្រើនក្នុងការស្វែងរកព័ត៌មាន និងកម្សាន្តតាមបណ្ដាញសង្គម។ ពួកគេចូលចិត្តតាមដានបុគ្គលដែលមានចំណូលចិត្តដូចគ្នា ដើម្បីទទួលបានគំនិត ឬការណែនាំ។ ជាលទ្ធផលនៃការរីកចម្រើនបច្ចេកវិទ្យាបាននាំមកនូវ ប្រសិទ្ធភាពដ៏ធំធេងសម្រាប់អាជីវកម្ម ក្នុងការឈានទៅដល់អតិថិជនកាន់តែទូលំទូលាយជាងមុន។ ក្រុមហ៊ុនតូចធំបានមើលឃើញថា ការសហការជាមួយ Influencer អាចឈានទៅដល់អតិថិជនគោលដៅរបស់ខ្លួនបានយ៉ាងជាក់លាក់។ យុទ្ធសាស្ត្រនេះអាចចំណាយតិចជាងការផ្សាយពាណិជ្ជកម្មតាមកញ្ចក់ទូរទស្សន៍ ឬវិទ្យុ។ ឥឡូវនេះ មនុស្សជាច្រើនលែងចាត់ទុកការក្លាយជា Influencer ថាគ្រាន់តែជាចំណូលចិត្តទៀតហើយ តែជាមុខរបរដែលមានប្រាក់ចំណូលខ្ពស់ និងមានកេរ្តិ៍ឈ្មោះ។ មាន Influencer ជាច្រើនប្រភេទលេចរូបរាងឡើងនៅក្នុងវិស័យផ្សេងៗគ្នា។ ការកើនឡើងនេះបានបង្កើតជាប្រព័ន្ធអេកូឡូស៊ីមួយថ្មីសម្រាប់សេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។ វាបានផ្តល់ឱកាសការងារថ្មីៗជាច្រើនសម្រាប់យុវជនដែលមានទេពកោសល្យក្នុងការបង្កើតខ្លឹមសារ។ ដូច្នេះហើយ មុខរបរ Influencer មិនត្រឹមតែជាការពេញនិយមនោះទេ តែវាជាផ្នែកមួយដ៏សំខាន់នៃទិដ្ឋភាពទីផ្សារនាពេលបច្ចុប្បន្ន។ វាជាការឆ្លុះបញ្ចាំងពីការវិវឌ្ឍន៍នៃសង្គម និងបច្ចេកវិទ្យាក្នុងប្រទេសកម្ពុជា។ អ្នកដែលទទួលបានជោគជ័យគឺសុទ្ធតែជាអ្នកដែលចេះប្រើប្រាស់សមត្ថភាពរបស់ខ្លួនដើម្បីកសាងទំនុកចិត្តជាមួយទស្សនិកជន។ ប្រភេទ Influencer និងជំនាញដែលត្រូវការ គឺមានភាពខុសគ្នាអាស្រ័យលើចំនួនអ្នកតាមដាន និងវិស័យរបស់ពួកគេ។ ជាទូទៅ យើងអាចបែងចែក Influencer ជាច្រើនប្រភេទ ដូចជា Macro-Influencers ដែលជាតារាល្បីៗមានអ្នកតាមដានរាប់សែននាក់ ឬរាប់លាននាក់។ មួយទៀតគឺ Micro-Influencers ដែលមានអ្នកតាមដានតិចជាង ប៉ុន្តែមានការចូលរួមខ្ពស់ និងមានជំនាញជាក់លាក់។ សម្រាប់ជំនាញដែល Influencer ត្រូវមានវិញគឺមានច្រើនយ៉ាង។ ថែមទាំងជាជំនាញបង្កើតមាតិកា ដែលជាជំនាញសំខាន់បំផុត។ ពួកគេត្រូវចេះថតរូប ថតវីដេអូ កាត់ត និងសរសេរអត្ថបទឱ្យបានទាក់ទាញ និងមានគុណភាពខ្ពស់។ ដើម្បីឱ្យខ្លឹមសាររបស់ខ្លួនលេចធ្លោជាងគេ អ្នកបង្កើតមាតិកាត្រូវតែមាន ភាពច្នៃប្រឌិត ដោយមានគំនិតប្លែកៗ និងថ្មីៗជានិច្ចដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់ទស្សនិកជន។ ពួកគេត្រូវមានគំនិតថ្មីៗ និងប្លែកៗដើម្បីទាក់ទាញចំណាប់អារម្មណ៍ និងមិនឱ្យទស្សនិកជនធុញទ្រាន់។ ជំនាញទំនាក់ទំនង ដែលជាផ្នែកដ៏សំខាន់មួយក្នុងការកសាង និងរក្សាភាពជោគជ័យក្នុងនាមជា Influencer។ ពួកគេត្រូវចេះនិយាយឱ្យបានល្អជាមួយទស្សនិកជន និងចេះចរចាជាមួយដៃគូអាជីវកម្មឱ្យមានប្រសិទ្ធភាព។ ទីបួនគឺ ការយល់ដឹងពីបណ្តាញសង្គម។ ពួកគេត្រូវតាមដាននិន្នាការថ្មីៗ និងយល់ពីរបៀបដំណើរការរបស់បណ្តាញសង្គមនីមួយៗ។ ភាពអត់ធ្មត់ និងការព្យាយាម គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតសម្រាប់ភាពជោគជ័យនៅក្នុងមុខរបរ ឬអាជីពណាមួយ។ ការកសាងកេរ្តិ៍ឈ្មោះ និងការទទួលបានអ្នកតាមដានច្រើនត្រូវចំណាយពេលយូរ និងការខិតខំប្រឹងប្រែងឥតឈប់ឈរ។ ដូច្នេះហើយ អ្នកដែលមិនមានភាពអត់ធ្មត់នឹងងាយបោះបង់ចោល នៅពេលដែលពួកគេជួបប្រទះនឹងការលំបាកឬឧបសគ្គ ហើយទីបំផុតក៏បរាជ័យក្នុងការសម្រេចក្តីស្រមៃរបស់ខ្លួន។ ការរួមបញ្ចូលគ្នានៃជំនាញទាំងនេះ នឹងជួយឱ្យ Influencer ទទួលបានជោគជ័យប្រកបដោយនិរន្តរភាពក្នុងវិស័យនេះ។ សរុបមក ទីផ្សារ Influencer មិនត្រឹមតែផ្ដល់ឱកាសការងារថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកម្លាំងចលករមួយក្នុងការជំរុញសេដ្ឋកិច្ចឌីជីថលនៅកម្ពុជាផងដែរ។ ជាមួយនឹងការរីកចម្រើននេះ ការគ្រប់គ្រង និងការបង្កើតស្តង់ដារវិជ្ជាជីវៈសម្រាប់ Influencer នឹងក្លាយជារឿងសំខាន់នាពេលអនាគត។